សព្វថ្ងៃ អ្នកធ្វើការឯករាជ្យ ឬ Freelancers កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារកម្ពុជា។ ពួកគេបានក្លាយជាកម្លាំងចលករមួយក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងផ្តល់ឱកាសការងារបត់បែន។ ជាពិសេសនៅក្នុងវិស័យឌីជីថល និងសេវាកម្មច្នៃប្រឌិត។ វិស័យការងារឯករាជ្យនៅកម្ពុជាកំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់អ៊ីនធឺណិតកាន់តែទូលំទូលាយ បានរួមចំណែកយ៉ាងធំធេងដល់និន្នាការនេះ។ យុវជនខ្មែរជាច្រើនបានចាប់ផ្តើមងាកមកចាប់យកអាជីពជា Freelancer ដើម្បីស្វែងរកឱកាសថ្មីៗ។ ជំងឺរាតត្បាតកូវីដ-១៩ ក៏បានជំរុញឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍លើការងារពីចម្ងាយផងដែរ។ ការងារឯករាជ្យផ្តល់នូវភាពបត់បែនខ្ពស់ ទាំងពេលវេលា និងទីកន្លែង។ ជំនាញដែលពេញនិយមរួមមាន ការរចនាក្រាហ្វិក ការសរសេរកម្មវិធី ការនិពន្ធអត្ថបទ ការបកប្រែ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។ កំណើននេះបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតពីការងារប្រពៃណីទៅជាការងារបែបឌីជីថល។ មានទីផ្សារអនឡាញល្បីៗជាច្រើនដែល Freelancers ខ្មែរអាចស្វែងរកការងារបាន។ វេទិកាអន្តរជាតិល្បីៗ ដូចជា Upwork, Fiverr និង Freelancer.com គឺជាជម្រើសដែលគេនិយមប្រើប្រាស់ខ្លាំង។ វេទិកាទាំងនេះអនុញ្ញាតឱ្យ Freelancers ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនមកពីជុំវិញពិភពលោក។ ពួកគេអាចបង្កើត Profile បង្ហាញ Portfolio និងដាក់ពាក្យដេញថ្លៃគម្រោងការងារ។ ក្រៅពីនេះ មានវេទិកាឯកទេសផ្សេងទៀតសម្រាប់ជំនាញជាក់លាក់ដូចជា Behance ឬ Dribbble សម្រាប់ការរចនា។ ទីផ្សារទាំងនេះមានលក្ខណៈប្រកួតប្រជែងខ្ពស់ ប៉ុន្តែក៏ផ្តល់ឱកាសច្រើនផងដែរ។ ការប្រើប្រាស់វេទិកាទាំងនេះ តម្រូវឱ្យមានការយល់ដឹងភាសាអង់គ្លេសល្អ។ វាក៏ជាកន្លែងមួយដែល Freelancers អាចកសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍បានយ៉ាងឆាប់រហ័ស។ ការងារជា Freelancer ផ្តល់នូវឱកាសជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ ទីមួយ គឺ ការបង្កើនប្រាក់ចំណូល ដែលអាចខ្ពស់ជាងការងារពេញម៉ោងមួយចំនួន។ ទីពីរ គឺ ភាពបត់បែនក្នុងការងារ ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងពេលវេលា និងទីកន្លែងធ្វើការដោយខ្លួនឯង។ នេះផ្តល់នូវតុល្យភាពជីវិត និងការងារកាន់តែប្រសើរ។ ទីបី គឺឱកាស អភិវឌ្ឍជំនាញឥតឈប់ឈរ ដោយសារពួកគេត្រូវរៀនសូត្រ និងសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ។ Freelancers ក៏អាចធ្វើការលើគម្រោងប្លែកៗ ដែលជួយពង្រីកចំណេះដឹង និងបទពិសោធន៍។ ទីបួន គឺ ការកាត់បន្ថយការចំណាយ លើការធ្វើដំណើរ និងសំលៀកបំពាក់ការងារ។ ពួកគេក៏មានឱកាសកសាងបណ្តាញទំនាក់ទំនងអាជីពជាមួយអតិថិជនអន្តរជាតិផងដែរ។ ការកសាងទំនាក់ទំនងល្អនេះអាចនាំទៅរកឱកាសការងារធំៗនាពេលអនាគត។ ទោះបីជាមានឱកាសច្រើនក៏ដោយ Freelancers ខ្មែរក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ ទីមួយ គឺ ការប្រកួតប្រជែងខ្ពស់ ពី Freelancers ផ្សេងទៀតទាំងក្នុងស្រុក និងក្រៅស្រុក។ ទីពីរ គឺ ភាពមិនទៀងទាត់នៃចំណូល ដែលអាចធ្វើឱ្យពួកគេពិបាកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ពេលខ្លះ ការងារមានច្រើន ពេលខ្លះក៏គ្មានទាល់តែសោះ។ ទីបី គឺ កង្វះអត្ថប្រយោជន៍ ដូចជាការធានារ៉ាប់រងសុខភាព ឬប្រាក់សោធននិវត្តន៍ ដែលជាទូទៅមានចំពោះបុគ្គលិកពេញម៉ោង។ ទីបួន គឺ ការគ្រប់គ្រងខ្លួនឯង ដែលតម្រូវឱ្យមានវិន័យខ្ពស់ និងការជំរុញទឹកចិត្តដោយខ្លួនឯង។ ទីប្រាំ គឺ បញ្ហាទំនាក់ទំនងជាមួយអតិថិជន ជាពិសេសអតិថិជនអន្តរជាតិ ដែលអាចមានភាពខុសគ្នានៃវប្បធម៌ ឬភាសា។ ទីប្រាំមួយ គឺ បញ្ហានៃការទូទាត់ប្រាក់ ដែលអាចពាក់ព័ន្ធនឹងថ្លៃសេវា ឬភាពស្មុគស្មាញនៃប្រព័ន្ធទូទាត់អន្តរជាតិ។ ការលំបាកក្នុងការកំណត់តម្លៃសេវាកម្មក៏ជាបញ្ហាមួយដែរ។ ការខ្វះបទពិសោធន៍ក្នុងការចរចាតម្លៃ ក៏ធ្វើឱ្យ Freelancers ថ្មីៗខាតបង់ដែរ។ ពួកគេត្រូវតែចេះរៀនពីកំហុស និងបន្តកែលម្អខ្លួនឯងជានិច្ច។ ដើម្បីជោគជ័យក្នុងវិស័យការងារឯករាជ្យ Freelancers ខ្មែរគួរអនុវត្តដំបូន្មានសំខាន់ៗមួយចំនួន។ ទីមួយ គឺ អភិវឌ្ឍជំនាញឱ្យបានច្បាស់លាស់ និងបន្តរៀនសូត្រនូវជំនាញថ្មីៗជាប្រចាំ។ ការមានជំនាញឯកទេសនឹងធ្វើឱ្យពួកគេលេចធ្លោពីអ្នកដទៃ។ ទីពីរ គឺ រៀនភាសាអង់គ្លេស ឱ្យបានល្អព្រោះវាជាភាសាទំនាក់ទំនងដ៏សំខាន់នៅលើទីផ្សារអនឡាញអន្តរជាតិ។ ទីបី គឺត្រូវមាន វិន័យខ្លួនឯង និង ការគ្រប់គ្រងពេលវេលាល្អ ដើម្បីបំពេញការងារទាន់ពេលកំណត់។ ពួកគេគួរតែកំណត់គោលដៅ និងកាលវិភាគការងារច្បាស់លាស់។ ទីបួន គឺ រក្សាទំនាក់ទំនងល្អជាមួយអតិថិជន តាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ និងការផ្តល់សេវាកម្មប្រកបដោយគុណភាព។ ការទទួលបានការវាយតម្លៃល្អពីអតិថិជន នឹងជួយពួកគេឱ្យទទួលបានការងារបន្ត។ ទីប្រាំ គឺត្រូវចេះ កសាង Portfolio ដែលបង្ហាញពីសមត្ថភាព និងស្នាដៃល្អៗរបស់ខ្លួន។ លើសពីនេះ ពួកគេគួរតែចេះកំណត់តម្លៃសេវាកម្មរបស់ខ្លួនឱ្យបានសមរម្យ។ ការអត់ធ្មត់ និងការព្យាយាមជាប្រចាំក៏ជាកត្តាសំខាន់ផងដែរ។ Freelancers គួរតែបង្កើតបណ្តាញទំនាក់ទំនងអាជីពជាមួយ Freelancers ផ្សេងទៀត។ ការចែករំលែកបទពិសោធន៍ និងជំនាញជាមួយគ្នា អាចជួយឱ្យពួកគេរីកចម្រើន។ ពួកគេគួរតែធ្វើការស្រាវជ្រាវទីផ្សារ និងតម្រូវការអតិថិជនជានិច្ច។ Freelancers ជោគជ័យ គឺជា Freelancers ដែលអាចប្រើជំនាញរបស់ខ្លួនបានត្រឹមត្រូវ។